ការងារជាក្រុម គឺជាកិច្ចសហការគ្នារវាងបុគ្គលពីរនាក់ ឬច្រើននាក់ ដើម្បីសម្រេចគោលដៅរួម។ វាមិនមែនត្រឹមតែជាការបូកបញ្ចូលគ្នានូវកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលម្នាក់ៗនោះទេ។ តែវាជាដំណើរការនៃការធ្វើសមកាលកម្មជំនាញ ចំណេះដឹង និងគំនិតផ្សេងៗគ្នា ដើម្បីបង្កើតលទ្ធផលដ៏ល្អប្រសើរ។ ហេតុនេះហើយការងារជាក្រុមបាននាំមកនូវអត្ថប្រយោជន៍ជាច្រើន។ នៅពេលដែលសមាជិកក្រុមម្នាក់ៗផ្តោតលើចំណុចខ្លាំងរៀងៗខ្លួន អាចបញ្ចប់កិច្ចការបានលឿន និងមានប្រសិទ្ធភាពជាងការធ្វើការតែម្នាក់ឯង។ ការផ្លាស់ប្តូរគំនិតគ្នាទៅវិញទៅមកនៅក្នុងក្រុម អាចបង្កើតគំនិតថ្មីៗ និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតចំពោះបញ្ហាស្មុគស្មាញ។ ហើយការធ្វើការងារជាក្រុមទាមទារឱ្យមានការទំនាក់ទំនងល្អ រវាងសមាជិក ដើម្បីធានាថាគ្រប់គ្នាមានការយល់ដឹងដូចគ្នា និងដើរតួនាទីរៀងៗខ្លួនបានល្អ។ ជាពិសេសការគាំទ្រគ្នាទៅវិញទៅមក និងការទទួលស្គាល់សមិទ្ធផលរួម អាចជួយបង្កើនការលើកទឹកចិត្ត និងបង្កើតបរិយាកាសការងារវិជ្ជមាន។ សមាជិកក្រុមអាចរៀនសូត្រពីគ្នាទៅវិញទៅមក ពង្រឹងជំនាញភាពជាអ្នកដឹកនាំ ការដោះស្រាយជម្លោះ និងការសម្របសម្រួល។ ដើម្បីឱ្យការងារជាក្រុមទទួលបានជោគជ័យ ចាំបាច់ត្រូវមានធាតុផ្សំសំខាន់ៗមួយចំនួន។ ដូចជាគោលដៅរួម គឺថាក្រុមនីមួយៗត្រូវតែមានគោលដៅច្បាស់លាស់ និងអាចវាស់វែងបាន ដែលសមាជិកគ្រប់រូបយល់ដឹង និងប្តេជ្ញាសម្រេចឱ្យបាន។ ជាពិសេស តួនាទី និងទំនួលខុសត្រូវច្បាស់លាស់ សមាជិកម្នាក់ៗត្រូវតែយល់ដឹងពីតួនាទី ភារកិច្ច និងទំនួលខុសត្រូវរបស់ខ្លួន ដើម្បីជៀសវាងការដូចគ្នា ឬការធ្វេសប្រហែស។ ការមានទំនាក់ទំនងល្អ ការប្រាស្រ័យទាក់ទងដោយបើកចំហរ ស្មោះត្រង់ និងទៀងទាត់ គឺជាគន្លឹះក្នុងការដោះស្រាយបញ្ហា និងធានាថាព័ត៌មានត្រូវបានចែករំលែកបានត្រឹមត្រូវ។ សមាជិកក្រុមត្រូវតែមានទំនុកចិត្តលើគ្នាទៅវិញទៅមកលើសមត្ថភាព និងការប្តេជ្ញាចិត្តរបស់គ្នា។ បន្ថែមពីលើនេះទៀត ក្រុមត្រូវតែមានភាពបត់បែន ដើម្បីដោះស្រាយការប្រែប្រួល និងឧបសគ្គដែលកើតឡើងដោយមិនបានរំពឹងទុក។ ហេតុនេះហើយការងារជាក្រុម គឺជាកម្លាំងចលករដ៏សំខាន់មួយក្នុងការសម្រេចបាននូវភាពជោគជ័យទាំងក្នុងស្ថាប័ន និងជីវិតប្រចាំថ្ងៃ។ នៅពេលដែលបុគ្គលម្នាក់ៗរួបរួមគ្នា ពួកគេអាចបង្កើតសមិទ្ធផលដ៏អស្ចារ្យដែលមិនអាចធ្វើបានតែម្នាក់ឯង។ ការបែងចែកការងារ គឺជាយុទ្ធសាស្ត្រសំខាន់មួយក្នុងការគ្រប់គ្រង និងដំណើរការការងារប្រកបដោយប្រសិទ្ធភាព។ ដែលពាក់ព័ន្ធនឹងការបែងចែកកិច្ចការធំមួយទៅជាភារកិច្ចតូចៗ និងជាក់លាក់ជាច្រើន ហើយបែងចែកភារកិច្ចទាំងនោះទៅឱ្យបុគ្គល ឬក្រុមផ្សេងៗគ្នា។ គោលបំណងចម្បងគឺដើម្បីបង្កើន ប្រសិទ្ធភាព និង ផលិតភាព ដោយអនុញ្ញាតឱ្យបុគ្គលម្នាក់ៗផ្តោតលើជំនាញ និងចំណេះដឹងជាក់លាក់របស់ខ្លួន។ នៅពេលដែលបុគ្គលម្នាក់ៗផ្តោតលើភារកិច្ចដដែលៗ ពួកគេនឹងកាន់តែមានជំនាញ និងល្បឿនក្នុងការអនុវត្តកិច្ចការនោះ។ ឧទាហរណ៍ នៅក្នុងរោងចក្រផលិតរថយន្ត កម្មករម្នាក់អាចទទួលបន្ទុកតែការដំឡើងកង់ប៉ុណ្ណោះ ដែលធ្វើឱ្យពួកគេក្លាយជាអ្នកជំនាញក្នុងការងារនោះ។ ការបែងចែកការងារកាត់បន្ថយពេលវេលាដែលត្រូវចំណាយលើការប្តូរពីកិច្ចការមួយទៅកិច្ចការមួយទៀត និងអនុញ្ញាតឱ្យបុគ្គលម្នាក់ៗអាចអនុវត្តភារកិច្ចរបស់ពួកគេបានលឿនជាងមុន។ នៅពេលដែលកិច្ចការត្រូវបានបែងចែកជាផ្នែកតូចៗ ការបណ្តុះបណ្តាលបុគ្គលិកថ្មីនឹងកាន់តែងាយស្រួល និងចំណាយពេលតិច ព្រោះពួកគេគ្រាន់តែរៀនពីភារកិច្ចជាក់លាក់របស់ពួកគេប៉ុណ្ណោះ។ ការបែងចែកការងារអនុញ្ញាតឱ្យអ្នកគ្រប់គ្រងបែងចែកធនធាន ទៅតាមតម្រូវការជាក់ស្តែងនៃកិច្ចការនីមួយៗ។ ការបែងចែកការងារអាចត្រូវបានអនុវត្តតាមវិធីផ្សេងៗគ្នា តាមមុខងារ គឺជាការបែងចែកការងារទៅតាមប្រភេទមុខងារ ឬជំនាញជាក់លាក់។ ឧទាហរណ៍ ក្នុងក្រុមហ៊ុនមួយអាចមានផ្នែកទីផ្សារ ផ្នែកហិរញ្ញវត្ថុ ផ្នែកផលិតកម្ម និងផ្នែកធនធានមនុស្ស។ ក្រុមហ៊ុនធំៗដែលមានផលិតផលច្រើនអាចបែងចែកក្រុមការងារទៅតាមប្រភេទផលិតផលនីមួយៗឱ្យពួកគេដឹងពីតួនាទីច្បាស់លាស់ក្នុងការប្រតិបត្តិការបានយ៉ាងត្រឹមត្រូវនិងទាន់ពេលវេលា។ ក្រុមហ៊ុនអេឡិចត្រូនិចអាចមានបែងចែកមួយក្រុមសម្រាប់កាន់ខាងទូរសព្ទ ឯមួយទៀតសម្រាប់កាន់ខាងកុំព្យូទ័រយួរដៃ ដែលទាំងនេះជាតួនាទីដាច់ដោយទ្បែកពីគ្នា។ ក្រុមហ៊ុនអន្តរជាតិ ការបែងចែកការងារអាចធ្វើឡើងតាមតំបន់ភូមិសាស្ត្រ ដើម្បីបំពេញតម្រូវការទីផ្សារជាក់លាក់ក្នុងតំបន់នីមួយៗឱ្យបានទូលំទូលាយបំផុត។ ការងារមួយចំនួនអាចត្រូវបានបែងចែកទៅតាមជំហាននៃដំណើរការផលិតកម្មឱ្យបានខ្ជាប់ខ្ជួន និងតម្រូវតាមក្បួនខ្នាតសមស្របជាក់លាក់ណាមួយ។ ឧទាហរណ៍ នៅក្នុងរោងចក្រកាត់ដេរ អាចមានផ្នែកកាត់ ផ្នែកដេរ និងផ្នែកវេចខ្ចប់។ ហើយការបែងចែកការងារគឺជាយុទ្ធសាស្ត្រដែលមានអាយុកាលរាប់សតវត្សរ៍ ហើយនៅតែជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយក្នុងការរៀបចំការងារនាពេលបច្ចុប្បន្ន។ ចំពោះការជ្រើសរើសប្រធានក្រុម គឺជាជំហានដ៏សំខាន់មួយដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ជោគជ័យ ឬបរាជ័យនៃការងារជាក្រុម។ ប្រធានក្រុមល្អអាចដឹកនាំ លើកទឹកចិត្ត និងសម្របសម្រួលសមាជិកក្រុមឱ្យសម្រេចគោលដៅរួមបានយ៉ាងមានប្រសិទ្ធភាព។ នៅពេលជ្រើសរើសប្រធានក្រុម យើងគួរពិចារណាលើលក្ខណៈសម្បត្តិសំខាន់ៗមួយចំនួនឲ្យបានច្បាស់សិន។ ដូចជាមានសមត្ថភាពកំណត់ទិសដៅ និងគោលដៅច្បាស់លាស់សម្រាប់ក្រុម។ អាចបំផុសគំនិត និងលើកទឹកចិត្តសមាជិកក្រុមឱ្យខិតខំប្រឹងប្រែង។ មានសមត្ថភាពក្នុងការធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស។ អាចដោះស្រាយជម្លោះផ្ទៃក្នុងក្រុមប្រកបដោយភាពឆ្លាតវៃ និងយុត្តិធម៌។ យកចិត្តទុកដាក់ស្តាប់មតិយោបល់ និងកង្វល់របស់សមាជិកក្រុម។ អាចទំនាក់ទំនងព័ត៌មាន ការណែនាំ និងមតិកែលម្អបានយ៉ាងច្បាស់លាស់។ អាចធានាថាព័ត៌មានត្រូវបានចែករំលែកប្រកបដោយប្រសិទ្ធភាពរវាងសមាជិកក្រុម និងភាគីពាក់ព័ន្ធផ្សេងទៀត។ មានចំណេះដឹងស៊ីជម្រៅអំពីគម្រោង ឬភារកិច្ចដែលក្រុមត្រូវអនុវត្ត។ ហើយនិងបទពិសោធន៍ក្នុងការដឹកនាំក្រុម ឬការងារស្រដៀងគ្នាពីមុន។ ប្តេជ្ញាចិត្តខ្ពស់ចំពោះការងារ និងលទ្ធផលរបស់ក្រុម។ អាចធ្វើឲ្យសមាជិកក្រុមទុកចិត្តលើការដឹកនាំ និងការសម្រេចចិត្តរបស់គាត់។ ត្រៀមខ្លួនជាស្រេចដើម្បីផ្លាស់ប្តូរផែនការ ឬវិធីសាស្រ្តនៅពេលចាំបាច់។ បើកចិត្តទូលាយក្នុងការទទួលយកមតិយោបល់ និងសំណូមពរពីសមាជិកក្រុម។ បន្ថែមពីលើនេះទៀតមានវិធីសាស្រ្តជាច្រើនក្នុងការជ្រើសរើសប្រធានក្រុម ដោយអាស្រ័យលើបរិបទ និងទំហំក្រុម។ ការតែងតាំងដោយអ្នកថ្នាក់លើ នេះជារបៀបធម្មតាដែលអ្នកគ្រប់គ្រងជ្រើសរើសបុគ្គលណាដែលមានលក្ខណៈសម្បត្តិ និងបទពិសោធន៍សមស្របបំផុត។ ការបោះឆ្នោតដោយសមាជិកក្រុម វិធីនេះអាចបង្កើនអារម្មណ៍នៃការគ្រប់គ្រង និងភាពជាម្ចាស់របស់សមាជិកក្រុម។ ទោះជាយ៉ាងណាក៏ដោយ វាអាចមានហានិភ័យប្រសិនបើសមាជិកជ្រើសរើសដោយផ្អែកលើភាពស្និទ្ធស្នាលជាងសមត្ថភាព។ ការជ្រើសរើសដោយការពិភាក្សា និងការព្រមព្រៀងគ្នា ក្រុមអាចពិភាក្សាគ្នាអំពីលក្ខណៈសម្បត្តិដែលត្រូវការ និងជ្រើសរើសបុគ្គលម្នាក់ដែលគ្រប់គ្នាជឿជាក់។ ការផ្លាស់ប្តូរតួនាទីប្រធានក្រុម សម្រាប់គម្រោងរយៈពេលវែង ក្រុមខ្លះអាចសម្រេចចិត្តប្តូរប្រធានក្រុមជាទៀងទាត់ ដើម្បីផ្តល់ឱកាសដល់សមាជិកផ្សេងទៀតអភិវឌ្ឍន៍ជំនាញភាពជាអ្នកដឹកនាំ។ កំណត់តម្រូវការច្បាស់លាស់ មុនពេលជ្រើសរើស ត្រូវកំណត់ឱ្យច្បាស់ថា តើប្រធានក្រុមត្រូវមានជំនាញ និងលក្ខណៈសម្បត្តិអ្វីខ្លះសម្រាប់គម្រោង ឬភារកិច្ចជាក់លាក់។ ត្រូវវាយតម្លៃសមត្ថភាព ត្រូវពិនិត្យមើលប្រវត្តិការងារ បទពិសោធន៍ និងសមិទ្ធផលរបស់បេក្ខជន។ ប្រធានក្រុមត្រូវការការគាំទ្រពេញលេញពីសមាជិកក្រុម និងថ្នាក់លើ ដើម្បីអាចឱ្យគាត់បំពេញតួនាទីបានល្អ។ បន្ថែមពីលើនេះទៀត ការជ្រើសរើសប្រធានក្រុមមិនមែនជាការសម្រេចចិត្តដែលត្រូវធ្វើដោយប្រញាប់ប្រញាល់នោះទេ។ ត្រូវការពិចារណាដោយប្រុងប្រយ័ត្នលើលក្ខណៈសម្បត្តិ និងវិធីសាស្រ្តជ្រើសរើសនឹងជួយធានាបាននូវភាពជោគជ័យនៃក្រុម និងគម្រោងទាំងមូល។ ទំនួលខុសត្រូវ គឺជាកាតព្វកិច្ច ឬភារកិច្ចដែលបុគ្គលម្នាក់ៗត្រូវបំពេញ រួមទាំងការទទួលខុសត្រូវចំពោះលទ្ធផលនៃសកម្មភាព ឬការសម្រេចចិត្តរបស់ពួកគេ។ នៅក្នុងបរិបទនៃការងារជាក្រុម ឬក្នុងជីវិតប្រចាំថ្ងៃ ទំនួលខុសដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាប្រសិទ្ធភាព ប្រសិទ្ធផល និងភាពជឿជាក់។ ក្នុងការងារជាក្រុម សមាជិកម្នាក់ៗត្រូវដឹងច្បាស់ពីតួនាទី និងភារកិច្ចរបស់ខ្លួនដែលបានបែងចែក ហើយត្រូវបំពេញកិច្ចការទាំងនោះបានទាន់ពេលវេលា និងមានគុណភាពល្អបំផុត។ មិនត្រឹមតែធ្វើការងារតាមការណែនាំនោះទេ តែត្រូវរួមចំណែកគំនិត យោបល់ និងដំណោះស្រាយ ដើម្បីជួយក្រុមឱ្យរីកចម្រើន។ ប្រសិនបើមានបញ្ហា ឧបសគ្គ ឬការពន្យារពេលក្នុងការបំពេញភារកិច្ច សមាជិកត្រូវទំនាក់ទំនងទៅប្រធានក្រុម ឬសមាជិកដទៃទៀតឱ្យបានឆាប់រហ័ស ដើម្បីរកដំណោះស្រាយរួមគ្នា។ នៅពេលសមាជិកណាម្នាក់ជួបការលំបាក សមាជិកដទៃទៀតគួរមានស្មារតីជួយគ្នាទៅវិញទៅមក ដើម្បីធានាថាការងារក្រុមដំណើរការទៅមុខដោយរលូន។ ការទទួលខុសត្រូវរួមគ្នាលើលទ្ធផលរបស់ក្រុម គឺជាភាពជោគជ័យរបស់សមាជិកគ្រប់រូប។ ដូចគ្នានេះដែរ បរាជ័យរបស់ក្រុម ក៏ជាការទទួលខុសត្រូវរួមគ្នារបស់សមាជិកទាំងអស់ផងដែរ។ នៅពេលសមាជិកម្នាក់ៗមានទំនួលខុសត្រូវខ្ពស់ ពួកគេនឹងទុកចិត្តគ្នាទៅវិញទៅមក ដែលបង្កើតបរិយាកាសការងារប្រកបដោយសុវត្ថិភាព និងភាពស្និទ្ធស្នាល។ ការបំពេញភារកិច្ចបានត្រឹមត្រូវ និងទាន់ពេលវេលាពីសមាជិកគ្រប់រូប ជួយឱ្យក្រុមសម្រេចបានគោលដៅលឿន និងមានប្រសិទ្ធភាព។ ការយល់ដឹងច្បាស់ពីទំនួលខុសត្រូវ និងការទំនាក់ទំនងល្អ ជួយកាត់បន្ថយបញ្ហាត្រួតគ្នានៃការងារ ឬការធ្វេសប្រហែស។ ពេលគ្រប់គ្នាមានទំនួលខុសត្រូវដូចគ្នាចំពោះជោគជ័យ និងបរាជ័យ វាជួយពង្រឹងចំណងមិត្តភាព និងការសាមគ្គីគ្នាក្នុងក្រុម។ ប្រសិនបើសមាជិកម្នាក់ៗយកចិត្តទុកដាក់បំពេញការងាររបស់ខ្លួនឱ្យអស់ពីសមត្ថភាព នោះលទ្ធផលចុងក្រោយនៃក្រុមនឹងមានគុណភាពខ្ពស់។ សរុបមក ទំនួលខុសត្រូវក្នុងការងារជាក្រុម គឺមិនមែនគ្រាន់តែជាពាក្យមួយឃ្លានោះទេ តែវាជាការប្តេជ្ញាចិត្តជាសកម្មភាពដែលជំរុញឱ្យក្រុមសម្រេចបានជោគជ័យ។ ក្រុមមួយដែលសមាជិកគ្រប់រូបមានទំនួលខុសត្រូវខ្ពស់ គឺជាក្រុមដែលមានប្រសិទ្ធភាព ផលិតភាព និងអាចជំនះរាល់ឧបសគ្គបាន។